រឿងជ្រូកបានជាឈ្មោះឆ្នាំកុរ ជារឿងព្រេងនិទានដ៏ជក់ចិត្តមួយក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ។ រឿងនេះ ដើមឡើយមានសេចក្ដីនិទានថា មានសេដ្ឋីកុដុម្ពីក៏ម្នាក់ មានសម្បត្ដិទ្រព្យស្ដុកស្ដម្ភ ហើយមានកូនមួយ តែអកុសលកូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្ដពន់ពេក ព្រោះកូនមានភាពជាសត្វ ។ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ ព្យាយាម មិនខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួន កាន់តែធំ ចេះជួយរក្សាការពារទ្រព្យសម្បត្ដិ ឪពុកម្ដាយ ប្រើការផ្សេងៗធ្វើបានសព្វគ្រប់។ ចំណែកវត្ថុអាថ៌កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្ដាយពុំដែលបានដឹងសោះ ។ តាមពិតជ្រូកនេះ មានធ្នួព្រះខ័នជារបស់ទិព្វនៅ ក្នុងខ្លួន លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើងៗ ឪពុកម្ដាយកាន់តែពេញចិត្ដអំពីចរិយាដឹងខុសត្រូវ ទាស់តែរូបជា ជ្រូកប៉ុណ្ណោះ។ ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់ម្ដាយឪពុកថា សូមឱ្យគិតគូររកប្រពន្ធឱ្យខ្លួន។ ឪពុក ម្ដាយឮហើយ ទ័លគំនិតសម្ងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថា កូនអើយ ឱ្យម្ដាយឪពុកទៅនិយាយស្ដីកូនអ្នកណាគេព្រមឱ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ។ សព្វថ្ងៃឪពុក ម្ដាយមានតែកូនឯងមួយជាទី អាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្ដិឥតទ័លក្រទេ យើងមានឥតខ្វះ តែត្រង់រឿងដែលកូនឱ្យឪពុកមា្ដយទៅរកស្ដីដណ្ដឹងកូនគេនេះ ឪពុកម្ដាយទាល់ហើយ ត្រង់រឿងហ្នឹងមិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាមិនឱ្យមកវិញ ឯងគ្មានផ្លូវដោះសារទេ ឪពុកម្ដាយខ្មាសគេណាស់ បើកូនយកជ្រូកដូចគ្នានោះមិនអីទេ ។ ជ្រូកឆ្លើយថា ប្រពន្ធជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធមនុស្សស្រី បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯង។ ហើយមិនយូរប៉ុន្មាន ជ្រូកនោះឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ និយាយពីប្ដីប្រពន្ធទាំងពីរខំស្វែងរកសព្វទីមិនឃើញកូនសោះក៏កើតការក្រៀមក្រំអាណិតកូនជាខ្លាំង។ ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅក៏ឈរសម្រឹង ឧទ្ទិសក្នុងចិត្ដថា បើគូភរិយាពីបុព្វេមាននៅទីណា សូមទេវតាជួយនាំចិត្ដឱ្យខ្ញុំដើរត្រង់ទៅទីនោះ។ បន្ទាប់មកជ្រូកនោះក៏ដើរចូលទៅក្នុងព្រៃជាច្រើនថ្ងៃ រហូតបានជួបយាយម្នាក់ដែលកំពុងជីកដំឡូងតែម្នាក់ឯង។ ជ្រូកក៏បានសួរយាយថា លោកយាយដើររកអ្វី? បានអ្វីឬទេ? រីឯយាយលឺជ្រូកនិយាយបាន ក៏មានចិត្តរីករាយអាណិតស្រលាញ់ ហើយប្រាប់ជ្រូកថា គាត់កំពុងជីកដំឡូងតែរកមិនឃើញសោះ។ ជ្រូកក៏សួរបន្តទៀតថា យាយរស់នៅឯណា ហើយមានកូនប៉ុន្មាននាក់? យាយក៏ឆ្លើយប្រាប់ជ្រូកថា ផ្ទះគាត់នៅឯណោះ ប្ដីគាត់បានស្លាប់យូរហើយ គាត់នៅមេម៉ាយជាមួយកូនស្រីពីរនាក់ដែលពេញក្រមុំអស់ហើយ ហើយគាត់គ្មានកូនប្រុសទេ។ ជ្រូកឮយាយប្រាប់ថា មានកូន ក្រមុំពីរនាក់នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួនឱ្យយាយស្ដាប់សព្វគ្រប់ ហើយក៏សុំទៅនៅជាមួយយាយផង។ យាយនឹកក្នុងចិត្ដថា ជ្រូកនេះចេះនិយាយដឹងខុសត្រូវសព្វគ្រប់ ចេះភាសាមនុស្សពីរោះល្អស្ដាប់ណាស់ ហើយថា ឪពុកមា្ដយវាជាសេដ្ឋីទៀត។ បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ។ ទើបយាយប្រាប់ទៅជ្រូកថា ចៅឯងជួយយាយរកជីកដំឡូងបន្ដិចមក ចំណែកឯជ្រូកក៏ចូលព្រៃភ្លាម ដើម្បីស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មូសដីបានមើមដំំឡូងគរជាច្រើនគំនរ ឯយាយចេះតែតាមរើសដាក់កព្ជើាមានទាំងដំឡូងខ្មុង អខ្យាត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទានគ្រប់មុខ យាយពេញចិត្ដចៅជ្រូកឥតឧបមា ព្រោះចៅជ្រូកឆ្លាត និងប៉ិនប្រសប់ក្នុងការរកដំឡូង។ ជ្រូក បង្គាប់យាយឱ្យដាក់កញ្ជើរដំឡូងលើខ្នងខ្លួន ហើយដើរទៅតាមយាយរហូតដល់ផ្ទះ។ ឯកូនក្រមុំទាំងពីរនាក់ បានឃើញ ម្ដាយមកពីព្រៃក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញឱ្យជ្រូកស្គាល់កូនទាំងពីររបស់ខ្លួន រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងចៅជ្រូក ឯកូនទៅជិតម្ដាយក៏លួចខ្សឹបសួរថា ជ្រូកហ្នឹងមកពីណា ចេះនិយាយផង? ម្ដាយក៏បានប្រាប់កូនសព្វគ្រប់។ លុះរស់នៅជាមួយគ្នាបានយូបន្ដិច កូនស្រីរបស់យាយនឹងចៅជ្រូកក៏ដឹងចិត្ដគ្នានិងមានភាពស្និទ្ធស្នាល ហើយពេលទៅរកដំឡូងក៏ទៅជាមួយគ្នា។ យាយជាម្ដាយដឹងថាកូនគាត់នឹងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធហើយ ក៏ផ្ដើមសួរចិត្ដកូន។ ពេលយាយសួរទៅនាងជាបង នាងបងក៏ប្រកែក លុះសួរទៅនាងជាប្អូន នាងនោះក៏ឆ្លើយថា ស្រេចតែម៉ែ ម៉ែឱ្យខ្ញុំទៅនរណា ខ្ញុំតាមទាំងអស់។ យាយបានឮនាងជាប្អូននិយាយបែបនេះត្រេកអរណាស់ ហើយក៏ប្រាប់ដំណឹងទៅចៅជ្រូកឲ្យដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយយាយក៏ផ្សំផ្គុំកូនពៅឱ្យទៅជាគូរជាមួយចៅជ្រូកតាមប្រពៃណីសព្វគ្រប់។ ហើយក៏ចាត់ចែងធ្វើលំនៅដ្ឋានឱ្យកូនទាំងពីររស់នៅដោយខ្លួនឯងទៅ។ បានប្រមាណជាកន្លះខែ នៅស្រុកនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិទាំងចាស់ទាំងក្មេងមានចិត្តសប្បាយជាពន់ពេកក៏នាំគ្នាស្រស់ស្រូបបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូឆរ។ នាងពៅប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឱ្យទៅជាមួយ តែចៅជ្រូកថា អូនឯងទៅមើលចុះ ចាំបងនៅចាំផ្ទះ។ នាងបានការអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញដឹងថា នាងជាភរិយាចេញទៅឆ្ងាយហើយ ក៏ទំលាយស្រោមជ្រូកចេញទៅមើលដែរ ហើយស្រូតរូតទៅឱ្យលឿន ឱ្យដល់ទីនោះមុននាងពៅ។ ពេលចៅជ្រូកទៅដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចៅជ្រូកចេះបទភ្លេងយ៉ាងជំនាញដូចអ្នកលេងភ្លេងទាំងនោះដែរ។ នៅពេលដឹងថាអ្នកស្រុកនិងនាងពៅត្រឡប់មកផ្ទះវិញ ចៅជ្រូកក៏ប្រញាប់រត់មកដល់ផ្ទះមុន ហើយសួរទៅនាងពៅជាភរិយាថា អូនទៅមើលរបាំគេនោះល្អមើលទេ? គេលេងដូចម្ដេចខ្លះ?។ នាងពៅក៏រៀបរាប់ប្រាប់សព្វគ្រប់ ហើយបានបន្ថែមថា មានអ្នកភ្លេងម្នាក់រូបរាងស្អាតល្អណាស់ ច្រៀងក៏ពិរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់ៗគ្នា។ ចៅជ្រូកក៏សួរបញ្ជាក់ថា អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវក្រហមមែនឬទេ ? ឯប្រពន្ធក៏ឆ្លើយថា ហ្នឹងហើយ ហេតុម្ដេចបានជាបងដឹង ឬបងទៅមើលនឹងគេដែរ? ចៅជ្រូកក៏នៅស្ងៀមមិនចេញស្ដីអ្វីសោះ។ តាមពិតចៅជ្រូក និងនាងពៅស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសំដីនឹងសំដីតែប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀត អ្នកស្រុកផ្អើល អ៊ូអរទៅមើលភ្លេងរបាំនោះទៀត នាងជាភរិយារបស់ចៅជ្រូកក៏សុំប្ដីទៅមើលទៀត ចៅជ្រូកក៏អនុញ្ញាឥតថាអ្វីឡើយ រួចក្រោយមកចៅជ្រូកក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីមុនទៀត។ ពេលឈប់លេងរបាំភ្លាម ចៅជ្រូកក៏ប្រញាប់ត្រឡប់ចូលស្រោមខ្លួនវិញ មុនពេលប្រពន្ធមកដល់ផ្ទះ។ ចៅជ្រូកក៏សួរទៅប្រពន្ធថា ម៉េចអូនទៅមើលរបាំល្ងាចនេះល្អមើលទៀតទេ? ចំណែកនាងជាភរិយាក៏ឆ្លើយតបថា ថ្ងៃនេះល្អប្លែកជាងថ្ងៃមុនទៅទៀត។ ចៅជ្រូកក៏សើច ហើយតបបែបព្រងើយកន្តើយថា អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកសំពត់ខៀវ ពាក់អាវស មែនទេ? រីឯនាងជាភរិយាមានការឆ្ងល់យ៉ាងខ្លាំង ក៏សួរទៅប្ដីវិញថា ចុះម៉េចក៏បងដឹង ខ្ញុំឆ្ងល់ណាស់។ ពេលល្ងាចថ្ងៃទី៣ នាងពៅក៏សុំស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុនៗ។ ក្រោយពេលដែលដឹងថា ប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោមជ្រូកប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។ ចំណែកនាងភរិយា នាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនាងណាស់ នាងទៅបានតែបន្ដិចក៏វិលមកលបចាំឃ្លាំមើលប្ដី ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះ។ នាងស្ទុះប្រញាប់ ទៅចាប់ឃាត់ប្ដីមិនឱ្យចូលទៅក្នុងស្រោមជ្រូកវិញឡើយ ហើយនាងអង្វរប្ដីកុំឱ្យចូលទៅក្នុងស្រោមជ្រូកនោះវិញ។ ប្ដីក៏ព្រមតាម ពាក្យអង្វររបស់ភរិយា តែសុំឱ្យនាងនោះរក្សាទុកស្រោមនោះឱ្យស្រួលបួល។ នាងពៅក៏យកស្រោមនោះទុកដាក់ នៅកន្លែងសមរម្យតាមបង្គាប់ប្ដី ហើយក៏នៅសុខសាន្ដជាមួយគ្នារៀងរហូតមក។ ពេលមួយនៅប្រទេសនោះឥតមានស្ដេចគ្រងរាជ្យទេ ពួកសេនាសេវកាមាត្រ ក៏នាំគ្នាធ្វើពិធីផ្សេងៗ ដើម្បីរកអ្នកមានបុណ្យ ដើម្បីឡើងគ្រងរាជ្យ។ តែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូក ឮរន្ទឺសុះសាយទៅគ្រប់ទិសទី ពួកសេវកាមាត្រក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ ឱ្យឡើងគ្រងរាជ្យគ្រប់គ្រងប្រទេសតទៅ។ លុះបានឡើងគ្រងរាជ្យហើយ បានប្រមាណជាកន្លះខែ ព្រះរាជាដែលទើបតែឡើងគ្រងរាជ្យថ្មីនេះ បាននាំមហេសីទៅរកផ្ទះកុដុម្ពីដែលជាឪពុកម្ដាយរបស់ខ្លួន។ កុដុម្ពីក៍ក៏រំភើបស្លុតក្នុងចិត្ដជាខ្លាំង ហើយតាំងរៀបចំកន្លែងទទួលព្រះរាជា ស្ដេចក៏សួរទៅកុដុម្ពីក៍ថាមានកូនប្រុសស្រីប៉ុន្មាននាក់?។ សេដ្ឋីក៏ក្រាបទូលថា ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់។ ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកមិនបាន កូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណាយូរមកហើយ ។ ស្ដេចជ្រាបពីរឿងនេះហើយ ក៏ត្រាស់អំពីរឿងពិតឱ្យកុដុម្ពីក៍ដឹងសព្វគ្រប់ ហើយកុដុម្ពីក៍ក៏ត្រេកអរណាស់ក៏នាំគា្នឱបព្រះរាជា ហើយសរសើរថាពិតជាមានបុណ្យបារមីពិតមែន។ ព្រះរាជាក៏ត្រាស់បញ្ជាឱ្យកុដុម្ពីក៍នាំភរិយាទៅរស់នៅឯរាជវាំងជុំគ្នាផងដែរ។ ឯយាយ ចាស់ជាម្ដាយនាងពៅវិញ ក៏ព្រះអង្គអនុញ្ញាតឱ្យមកនៅក្នុងរាជវាំងដែរ។ ទោះបីជាព្រះអង្គមានរូបកាយជាមនុស្សពេញបរិបូរណ៍ក្តី ក៏ទ្រង់នៅតែនឹករលឹកដល់ស្រោមសត្វជ្រូក ព្រោះធ្លាប់បានរស់នៅក្នុងស្រោមនោះពីមុនមក។ ហេតុដូច្នេះហើយ ព្រះអង្គក៏បានបញ្ជាឱ្យក្រុមហោរាយកឈ្មោះសត្វជ្រូក ទៅដាក់ជាឈ្មោះឆ្នាំមួយក្នុងចំណោមឆ្នាំទាំងដប់ពីរ ដោយដាក់នៅលំដាប់ទី១២ គឺ ឆ្នាំកុរ ដែលសម្គាល់ថាជានាមសត្វជ្រូក។ នេះហើយគឺជារឿងព្រេងដែលធ្វើឱ្យជ្រូកបានក្លាយជាឈ្មោះឆ្នាំ។ រឿងនេះបង្ហាញពីក្ដីស្រឡាញ់ពិតប្រាកដរវាងចៅជ្រូក និងនាងពៅ ថ្វីត្បិតតែចៅជ្រូកមានរូបជាសត្វ តែនាងពៅបានទទួលយកចៅជ្រូកដោយចិត្តស្មោះត្រង់។ វាបានបញ្ជាក់ថា ស្នេហាពិតកើតចេញពីចិត្ត និងចរិតលក្ខណៈ មិនមែនរូបរាងកាយនោះទេ។ ចាប់តាំងពីពេលលនុះមកក៏មានឆ្នាំមួយដែល ជាឆ្នាំដំណាងអោយសត្វជ្រូកតរៀងមក។ សរុបមក រឿងជ្រូកបានជាឈ្មោះឆ្នាំកុរបានបង្ហាញថា តម្លៃពិតរបស់មនុស្សស្ថិតនៅលើ គុណធម៌ ប្រាជ្ញា និងចិត្តស្មោះត្រង់ មិនមែនរូបរាងខាងក្រៅឡើយ ហើយការតស៊ូ អត់ធ្មត់ ក៏ជាកត្តាសំខាន់នាំទៅរកភាពជោគជ័យក្នុងជីវិតផងដែរ។